នៅក្នុងជំនឿប្រជាប្រិយខ្មែរ មានការយល់ឃើញថា ការបរិភោគអាហារនៅក្នុងទីងងឹត ឬកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់ អាចទាក់ទាញ ឬអញ្ជើញវិញ្ញាណខ្មោចឲ្យមកចូលរួមចែករំលែកអាហារជាមួយគ្នា។ ជំនឿនេះត្រូវបានគេជឿថា កើតចេញពីការរួមបញ្ចូលគ្នារវាង ការគោរពវិញ្ញាណ ការភ័យខ្លាចភាពងងឹត និង ការបង្រៀនអំពីសុជីវធម៌ប្រចាំថ្ងៃដល់កូនចៅផងដែរ ។ ភាពងងឹតជាដែនរបស់វិញ្ញាណ នៅក្នុងវប្បធម៌ជាច្រើន រួមទាំងកម្ពុជា ភាពងងឹតត្រូវបានគេចាត់ទុកជាកន្លែងដែលវិញ្ញាណ ឬខ្មោចចូលចិត្តរស់នៅ ឬលេចខ្លួន ។ នៅក្នុងវប្បធម៌ជាច្រើន រួមទាំងប្រទេសកម្ពុជា ជំនឿដែលថាភាពងងឹតជាដែនរបស់វិញ្ញាណ ឬខ្មោច គឺមានឫសគល់ជ្រៅក្នុងរបៀបគិត និងការយល់ឃើញរបស់មនុស្សគ្រប់រូប ។ នៅពេលដែលគ្មានពន្លឺគ្រប់គ្រាន់ មនុស្សមិនអាចមើលឃើញអ្វីៗបានច្បាស់លាស់ឡើយ ។ ភាពងងឹតបង្កើតបាននូវអារម្មណ៍មិនច្បាស់លាស់ ការលាក់បាំង និងភាពអាថ៌កំបាំងដែលយើងមិនបានដឹង នឹងឃើញ ។ អ្វីដែលមើលមិនឃើញ ឬពិបាកមើលឃើញ តែងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងអ្វីដែលមិនមែនជាលោកិយ ឬជាលោកខាងវិញ្ញាណ ។ ក្នុងស្ថានភាពបែបនេះ ចិត្តរបស់មនុស្សងាយនឹងស្រមៃ ឬគិតដល់រឿងអរូបី ដែលហួសពីការយល់ដឹងធម្មតា ។ មនុស្សភាគច្រើនមានការភ័យខ្លាចពីធម្មជាតិចំពោះទីងងឹតដូចនៅក្នុងភាពងងឹត យើងងាយនឹងឮសំឡេងចម្លែកៗ ឬមានអារម្មណ៍ថាមានអ្វីមួយនៅក្បែរខ្លួន ទោះបីជាគ្មានក៏ដោយ ។ ការភ័យខ្លាចនេះបណ្តាលមកពីការបាត់បង់សមត្ថភាពការពារខ្លួនឯងដោយការមើលឃើញ ដែលធ្វើឲ្យយើងងាយរងគ្រោះ ។ ការភ័យខ្លាចនេះត្រូវបានផ្សារភ្ជាប់ទៅនឹងអត្ថិភាពនៃវិញ្ញាណអាក្រក់ ឬខ្មោច ដែលត្រូវបានគេជឿថាអាចបង្កគ្រោះថ្នាក់បាន ។ តាមរយៈរឿងនិទាន ជំនឿដូនតា និងការបង្រៀនតៗគ្នា ភាពងងឹតត្រូវបានគេចាត់ទុកជាពេលវេលាដែលវិញ្ញាណអាចចេញដើរ ឬចេញមកបង្ហាញខ្លួន ។ ឧទាហរណ៍ ការមិនឲ្យក្មេងចេញក្រៅផ្ទះពេលយប់ជ្រៅ គឺជាការការពារពីវិញ្ញាណអាក្រក់ ។ ការបរិភោគក្នុងទីងងឹត ក៏ជាផ្នែកមួយនៃការព្រមានទាំងនេះដែរ ដោយសារវាហាក់ដូចជាការបង្ហាញនូវការធ្វេសប្រហែស ឬការមិនគោរពចំពោះពិភពផ្សេង ។ ពន្លឺត្រូវបានគេចាត់ទុកជានិមិត្តរូបនៃជីវិត ចំណេះដឹង និងភាពបរិសុទ្ធ ឯភាពងងឹតវិញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីស្លាប់ ភាពមិនស្គាល់ និងពិភពលោកក្រោយមរណៈ ។ ដូច្នេះហើយ វិញ្ញាណដែលត្រូវបានគេជឿថាបានចាកចេញពីលោកនេះ ត្រូវបានគេគិតថាមានវត្តមាននៅក្នុងទីងងឹត ដែលជាកន្លែងផ្ទុយពីភាពរស់រវើកនៃពន្លឺ ។ គេជឿថាខ្មោចមិនអាចរស់នៅក្នុងកន្លែងដែលមានពន្លឺភ្លឺច្បាស់ ឬកន្លែងដែលមានមនុស្សច្រើននឹងអ៊ូអរនោះទេ ។ ពួកគេចូលចិត្តជ្រកកោននៅកន្លែងស្ងាត់ជ្រងំ គួរឱ្យខ្លាច ដូចជាព្រៃជ្រៅ ទីកប់ខ្មោច ផ្ទះបោះបង់ចោល ឬទីងងឹតដែលមនុស្សមិនសូវហ៊ានទៅដល់ ។ ដូច្នេះ នៅពេលយើងធ្វើសកម្មភាពដូចជាការហូបចុកនៅក្នុងទីងងឹត វាហាក់ដូចជាយើងបានបំពានចូលទៅក្នុងដែនរបស់ពួកគេ ឬបង្ហាញសញ្ញាថា យើងមិនខ្លាចពួកគេ ដែលអាចទាក់ទាញពួកគេឲ្យមកក្បែរ ។ ដោយហេតុនេះហើយបានជា ការហូបចុកក្នុងទីងងឹតត្រូវបានគេចាត់ទុកថាមិនត្រឹមតែជាការខ្វះសុជីវធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយដែលអាចអញ្ជើញវិញ្ញាណខ្មោចឲ្យមកចូលរួមចែករំលែកអាហារ ដែលនាំមកនូវផលវិបាកមិនល្អផងដែរ ។ អាចនាំមកនូវផលវិបាកមិនល្អ ដូចជា ការឈឺចាប់ ការធ្លាក់ខ្លួនឈឺ សំណាងអាក្រក់ ឬ ការយល់សុបិន្តអាក្រក់ជាដើម ។ នេះគឺដោយសារតែវិញ្ញាណទាំងនោះមិនមែនជាមនុស្សមានជីវិត ហើយការទាក់ទងជាមួយពួកគេអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព និងសំណាងរបស់យើង ។ ជំនឿនេះដើរតួនាទីជាយន្តការការពារផ្លូវចិត្តមួយ ដើម្បីឲ្យមនុស្សជៀសវាងពីសកម្មភាពដែលអាចបង្កគ្រោះថ្នាក់។ ក្រៅពីទិដ្ឋភាពជំនឿអបិយជំនឿ ការហូបចុកក្នុងទីងងឹតក៏ត្រូវបានគេចាត់ទុកថាជាអំពើដែល ខ្វះសុជីវធម៌ និង មិនមានអនាម័យ ផងដែរ ។ តាមប្រពៃណីខ្មែរ ការបរិភោគអាហារគួរតែធ្វើឡើងក្នុងទីកន្លែងមានពន្លឺគ្រប់គ្រាន់ ស្អាតស្អំ និងមានរបៀបរៀបរយ ។ ការញាំអាហារក្នុងទីងងឹត អាចបង្ហាញពីការមិនគោរពចំពោះអាហារខ្លួនឯង ឬអ្នកដទៃ វាក៏ជាការធ្វេសប្រហែសដែលមិនបង្ហាញពីភាពថ្លៃថ្នូររបស់យើងនៅពេលបរិភោគផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេការបរិភោគក្នុងទីងងឹតអាចធ្វើឲ្យអ្នកញ៉ាំមើលមិនឃើញចំណីអាហារច្បាស់លាស់ ដែលអាចមាន សត្វល្អិត កំទេចកំទី ឬ ភាពកខ្វក់ ចូលក្នុងអាហារដោយមិនដឹងខ្លួន ។ វាក៏អាចធ្វើឲ្យមានផលពិបាកដល់សុខភាពយើង ដោយសារការបរិភោគមិនស្អាត ។ ដូចនេះជំនឿអំពីការហូបចុកក្នុងទីងងឹតដែលអាចអញ្ជើញខ្មោចឲ្យចូលរួម គឺជាការឆ្លុះបញ្ចាំងពី ការភ័យខ្លាចធម្មជាតិ ការគោរពចំពោះពិភពខាងវិញ្ញាណ និង ការបង្រៀនអំពីសុជីវធម៌ និងអនាម័យ ។ ហើយវាបានដើរតួនាទីជាមធ្យោបាយមួយក្នុងការអប់រំមនុស្សឲ្យមានការប្រុងប្រយ័ត្ន រស់នៅដោយមានរបៀបរៀបរយ និងគោរពនូវទំនៀមទម្លាប់ប្រពៃណីដែលបានបន្សល់ទុកតៗគ្នា ។ ជំនឿនៃការហូបបាយក្នុងទីងងឹតអាចអញ្ជើញខ្មោចឲ្យមកចូលរួម មិនត្រឹមតែជាការព្រមានប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញឲ្យមានការអនុវត្តជាក់ស្តែងមួយចំនួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរផងដែរ ។ ការអនុវត្តទាំងនេះគឺមានគោលបំណងចម្បងពីរ គឺ ដើម្បីជៀសវាងការទាក់ទងជាមួយវិញ្ញាណអាក្រក់ និង ដើម្បីលើកកម្ពស់សុជីវធម៌ និងអនាម័យ ។ មុនពេលញាំអាហារនៅកន្លែងងងឹតយើងត្រូវ បើកភ្លើង ឬរកទីកន្លែងមានពន្លឺគ្រប់គ្រាន់មុនពេលបរិភោគ ។ នេះគឺជាការអនុវត្តទូទៅ និងសំខាន់បំផុតមុនពេលចាប់ផ្តើមបរិភោគអាហារ ជាពិសេសនៅពេលយប់ មនុស្សតែងតែ បើកភ្លើង ឲ្យមានពន្លឺភ្លឺច្បាស់ ឬ ជ្រើសរើសទីកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ដូចជានៅក្រោមអំពូលភ្លើង ឬកន្លែងដែលមានពន្លឺធម្មជាតិល្អ ។ តាមជំនឿ ពន្លឺត្រូវបានគេចាត់ទុកជាកម្លាំងដែលអាចបណ្តេញវិញ្ញាណអាក្រក់បាន នៅពេលមានពន្លឺភ្លឺច្បាស់ ខ្មោច ឬវិញ្ញាណអសោកក្តីត្រូវបានគេជឿថាមិនហ៊ានមកក្បែរឡើយ ។ កន្លែងមានពន្លឺគ្រប់គ្រាន់ជួយឲ្យយើងមើលឃើញអាហារបានច្បាស់លាស់ ធានាថាគ្មានសត្វល្អិត ឬកំទេចកំទីចូលក្នុងអាហារ និងជួយឲ្យការបរិភោគមានរបៀបរៀបរយល្អ ។ ជាពិសេសការជួបជុំបរិភោគអាហារជាលក្ខណៈគ្រួសារ ឬជាមួយមិត្តភក្តិជាដើម ។ ការធ្វើបែបនេះបានជួយបំបាត់ភាពឯកា និងបង្កើតបរិយាកាសដ៏រីករាយនៅពេលមានមនុស្សច្រើន ជំនឿថាខ្មោចនឹងមិនហ៊ានមកក្បែររំខានឡើយ ។ ញាំបាយជុំគ្នាជួយកាត់បន្ថយអារម្មណ៍ភ័យខ្លាច ឬអសន្តិសុខដែលអាចកើតឡើងនៅពេលនៅម្នាក់ឯងក្នុងទីងងឹតបានមួយកម្រិតផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានជួយរក្សាអនាម័យ និងសណ្តាប់ធ្នាប់នៅកន្លែងបរិភោគបានផងដែរ ។ ការសម្អាតកន្លែងបរិភោគឲ្យបានស្អាតល្អមុនពេល និងក្រោយពេលញ៉ាំ គឺជាទម្លាប់ល្អ នេះមិនត្រឹមតែជួយការពារជំងឺប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការអនាម័យមុនពេលញាំផងដែរ។ ប្រសិនបើមានការបង្ខំចិត្តត្រូវបរិភោគក្នុងទីងងឹតយើងអាចនឹងធ្វើកាយវិការតូចៗ ឬនិយាយពាក្យពេចន៍ក្នុងចិត្តដើម្បីសុំអនុញ្ញាត ឬបណ្តេញវិញ្ញាណមិនល្អចេញ ។ ឧទាហរណ៍៖ ការនិយាយពាក្យ ខ្ញុំហូបបាយហើយ ឬសូមកុំរំខាន នៅក្នុងចិត្ត ។ ទោះជាយ៉ាងណា ការអនុវត្តនេះមិនមែនជាទូទៅទេ ហើយភាគច្រើនគឺគេគ្រាន់តែព្យាយាមរកកន្លែងដែលមានពន្លឺប៉ុណ្ណោះ ។ ការអនុវត្តជាក់ស្តែងទាំងនេះគឺបង្ហាញពីការរួមបញ្ចូលគ្នារវាងជំនឿប្រពៃណី ការប្រុងប្រយ័ត្នផ្ទាល់ខ្លួន និងការបង្រៀនអំពីសុជីវធម៌ ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ដើម្បីធានានូវភាពស្ងប់សុខ សុវត្ថិភាព និងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ។ សរុបមក ជំនឿអំពីការហូបចុកក្នុងទីងងឹតដែលអាចអញ្ជើញខ្មោចឲ្យចូលរួម គឺជាផ្នែកមួយនៃទស្សនៈវិជ្ជាជីវិតរបស់ខ្មែរ ដែលរួមបញ្ចូលគ្នារវាងការគោរពចំពោះវិញ្ញាណ ការប្រកាន់យកសុជីវធម៌ និងការថែរក្សាអនាម័យ ។ នេះមិនត្រឹមតែជាជំនឿអបិយជំនឿប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់ការរស់នៅប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផងដែរ ។